ល្បែងលោតអន្ទាក់ ជាល្បែងសម្រាប់កុមារាកុមារីនិងជំទង់ៗលេងនៅពេលទំនេរ ឬនៅរដូវចូលឆ្នាំ។ គេច្រើនលេងល្បែងលោតអន្ទាក់នេះនៅទីវាល ឬដីរាបស្មើល្អ។ ល្បែងនេះគឺជាល្បែងមួយប្រភេទដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយដែលធ្វើឲ្យសុខភាពល្អ រឹងប៉ឹង និងធ្វើឲ្យភ្នែកមាំមួន ព្រមទាំងមានស្មារតីប្រុងប្រយ័ត្ន។ វាមិនត្រឹមតែជាការជួបជុំគ្នាបង្កបរិយាកាសរីករាយនោះទេ តែថែមទាំងបង្ហាត់បង្រៀនពួកគេ ឲ្យមានកម្លាំងកាយរឹងប៉ឹង ភ្នែកវាងវៃ ជាមួយនឹងស្មារតីប្រុងប្រយ័ត្ន និងចេះប្រើគំនិតឆ្លាតវៃ ការពារខ្លួនពីការបំភ័ន្តរបស់អ្នកដទៃ។ បានជាគេហៅថា ល្បែងលោតអន្ទាក់ ព្រោះល្បែងនេះមានមនុស្សមួយពួកអង្គុយ ច្រហោងដំកង់ ចាប់ចុងដៃគ្នាជាអន្លាក់ដៃ ចាំស្ទាក់អ្នកលោតកុំឲ្យលោតចូលបាន មួយពួកទៀត ឈរជុំវិញចាំលោត រំលងឲ្យចូលទៅក្នុងអន្ទាក់ដៃនោះ ។ ការលេងល្បែងនេះមិនត្រូវការសម្ភារៈណាមួយនោះទេ ហើយអ្នកលេងល្បែងលោតអន្ទាក់ច្រើនជាកុមារឬក្មេងជំទង់។ ដំបូងគេត្រូវចែកមនុស្សជា២ក្រុម មានចំនួនស្មើគ្នា មួយក្រុមអាចមានសមាជិក ៥ ទៅ៦នាក់ ឬលើសពីនេះ។ ចំពោះក្រុមទី១ តម្រូវឲ្យអង្គុយចោងហោង ហើយកាន់ដៃគ្នាជារង្វង់។ ឯក្រុមទី២ ត្រូវឈរជុំវិញ ចាំឆ្មក់លោតចូលក្នុងអន្ទាក់ដៃរបស់ក្រុមទី១។ ក្នុងពេលលេងគឺទាមទារឲ្យក្រុមទាំងពីរ ប្រុងប្រយ័ត្ននិងត្រៀមខ្លួនរៀងៗខ្លួន។ ដោយអ្នកឈរមុននឹងលោតចូលក្នុងអន្ទាក់ ពួកគេដើររេរាជុំវិញអ្នកអង្គុយ មើលតែអ្នកអង្គុយភ្លេចខ្លួន ពួកគេនឹងលោតរំលងចូលទៅក្នុងអន្ទាក់ដៃនោះ។ ចំណែកពួកខាងអ្នកអង្គុយធ្វើអន្ទាក់ ក៏ប្រុងប្រយ័ត្នដែរ ដើម្បីកុំឲ្យពួកអ្នកលោត លោតផ្លោះចូលមកក្នុងរង្វង់បាន។ ឯពួកអ្នកអង្គុយគេលើកដៃឡើង ដោយប្រញាប់ជាបន្ទាន់ ដើម្បីកុំឲ្យគេលោតចូលបាន ឬដើម្បីលើកដៃឲ្យប៉ះជើងអ្នកលោត ។ បើអ្នកអង្គុយប៉ះជើងអ្នកលោតបានហើយ គេទុកអ្នកលោតជាអ្នកចាញ់ រីឯអ្នកធ្វើអន្ទាក់ជាអ្នកឈ្នះ ហើយអ្នកឈ្នះក្រោកឈរឡើងចាំលោតម្ដង ហើយឲ្យអ្នកចាញ់ទៅអង្គុយធ្វើអន្ទាក់វិញ។ ឯអ្នកលោតនោះ បើមានអ្នកណាម្នាក់លោតចូលបានដោយស្រួលហើយ គេឲ្យគ្នាគេទាំងអស់ចូលទៅក្នុងវង់អន្ទាក់នោះ។ ហើយពួកអ្នកលោតចូលបាននោះ គេនាំគ្នាលោតចេញវិញ គឺអ្នកលោតចូលបាននោះ គេឈរគ្រប់គ្នាដោយដាក់ជើងលើអន្ទាក់ដៃម្ខាង និងទុកជើងម្ខាងនៅខាងក្រៅអន្ទាក់ដៃនោះ ។ បើក្នុងបណ្តាពួកអ្នកលោតនោះ មានអ្នកណាម្នាក់លោតចេញដោយស្រួលបាន មិនប៉ះដៃអ្នកអង្គុយ គេនាំគ្នាចេញទាំងអស់វិញ ។ តែការចេញនិងចូលបាននោះត្រូវចេញ ឬចួលឲ្យចំច្រកដែលលោតរំលងបាននោះ បើខុសច្រកនោះ គេទុកជាការចាញ់។ ហើយការលោតចូល ឬលោតចេញនោះ ត្រូវតែលោតម្តងម្នាក់ តែបើលោតស្របគ្នាម្ដងទាំងពីរនាក់នោះ ក៏គេចាត់ទុកថាចាញ់ដែរ ។ ការលេងល្បែងនេះមានអត្ថប្រយោជន៍ដូចជា បង្កើនភាពរហ័សរហួន ពង្រឹងកាយសម្បទា អភិវឌ្ឍជំនាញគិត បង្កើតភាពសប្បាយរីករាយនិងពង្រឹងស្មារតីសាមគ្គីភាព។ ល្បែងនេះ ជាល្បែងកំសាន្តមួយដែលចាត់ចូលក្នុងកីឡាហាត់ប្រាណ គឺហាត់កាយឲ្យមានសុខភាពល្អ មានកម្លាំងកាយរឹងប៉ឹង ធ្វើឲ្យភ្នែកមានភាពវៃរហ័ស ហាត់ស្មារតីឲ្យចេះប្រុងប្រយ័ត្ន ចេះប្រើគំនិតឲ្យវាងវៃ និងកុំឲ្យអ្នកដទៃបំភ័ន្តបាន។ មិនត្រឹមតែប៉ុណ្ណោះការលេងល្បែងនេះ ក៏ជាការរក្សានៅវប្បធម៍ និងល្បែងប្រជាប្រិយផងដែរ។